នៅក្នុងវប្បធម៌ខ្មែរ ការធ្វើដំណើរជាក្រុមត្រូវបានចាត់ទុកថាជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់កសាង និងពង្រឹងនូវចំណងមិត្តភាពឲ្យកាន់តែមានភាពរឹងមាំនិងយូរអង្វែងបំផុត មិនមែនគ្រាន់តែជាការកម្សាន្តដែលគ្មានន័យនោះឡើយ។ ការធ្វើដំណើរទៅកាន់ទីកន្លែងនានាជាមួយមិត្តភក្តិបានផ្តល់នូវអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតដែលមនុស្សគ្រប់រូបមិនអាចបំភ្លេចបានឡើយ ទោះបីជាពេលវេលាបានកន្លងផុតទៅយ៉ាងណាក៏ដោយ។ វាបានបង្កើតនូវទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងមនុស្សដែលបានចូលរួម ដែលបានបន្សល់ទុកនូវអារម្មណ៍ល្អចំពោះគ្នាជារៀងរហូត។ សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពនិងការរួបរួមគ្នាដែលមនុស្សគ្រប់រូបមានចំពោះគ្នាទៅវិញទៅមក ដែលជាគុណតម្លៃដ៏សំខាន់សម្រាប់មិត្តភាព។ ការចំណាយពេលវេលាល្អជាមួយគ្នាបានជួយឱ្យមិត្តភក្តិកាន់តែយល់ចិត្តគ្នាច្បាស់លាស់និងអាចយល់ពីក្តីកង្វល់របស់គ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុត។ វាក៏ជាឱកាសដ៏កម្រមួយដើម្បីរៀនសូត្រពីចរិតពិតប្រាកដរបស់គ្នាទៅវិញទៅមក ដែលនឹងជួយឱ្យអ្នកសម្រេចចិត្តថា តើអ្នកគួរទុកចិត្តមិត្តរបស់អ្នកបានកម្រិតណា។ បទពិសោធន៍ទាំងនេះបានធ្វើឱ្យមិត្តភាពកាន់តែមានអត្ថន័យជ្រាលជ្រៅខ្លាំងបំផុត ហើយបានធ្វើឱ្យអ្នកយល់ថា អ្នកមិនមែននៅម្នាក់ឯងនោះទេ។ ការធ្វើដំណើរជាក្រុមបានក្លាយជាទម្លាប់ធម្មតាមួយនៅក្នុងសង្គមខ្មែរដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមនុស្សគ្រប់វ័យ។ វាបានបង្ហាញពីភាពស្និទ្ធស្នាលដែលមិត្តភក្តិមានចំពោះគ្នាទៅវិញទៅមក ដែលជាការបង្ហាញដ៏ល្អមួយដែលអ្នកគួរតែធ្វើតាម។ ការធ្វើដំណើរជាក្រុមមានលក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យវាខុសពីការធ្វើដំណើរតែម្នាក់ឯង ហើយក៏ជាកត្តាមួយដ៏សំខាន់សម្រាប់មិត្តភាពផងដែរ។ លក្ខណៈពិសេសទីមួយគឺការចែករំលែកបទពិសោធន៍ជាមួយមិត្តភក្តិ ដែលធ្វើឱ្យការធ្វើដំណើរមានភាពសប្បាយរីករាយនិងមានភាពរស់រវើក។ ការសើចសប្បាយជាមួយគ្នា ការចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួន និងការជួយគ្នាទៅវិញទៅមកបានធ្វើឱ្យការធ្វើដំណើរមានភាពរីករាយយ៉ាងខ្លាំង ជាការផ្តល់តម្លៃទៅលើពេលវេលាដែលបានចំណាយជាមួយមនុស្សដែលយើងស្រឡាញ់បំផុត។ លក្ខណៈពិសេសទីពីរគឺការរៀបចំផែនការជាមួយគ្នា ដែលជាការអនុវត្តមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទំនាក់ទំនង។ ការជ្រើសរើសទីកន្លែងធ្វើដំណើរ ការស្វែងរកអាហារ និងការសម្រេចចិត្តផ្សេងៗត្រូវបានធ្វើឡើងដោយក្រុមទាំងអស់គ្នា ដែលបានបង្ហាញពីការគោរពនិងការយកចិត្តទុកដាក់របស់មិត្តភក្តិ។ លក្ខណៈពិសេសទីបីគឺការដោះស្រាយបញ្ហាជាមួយគ្នា ដែលជាការអនុវត្តមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់មិត្តភាព។ នៅពេលដែលមានបញ្ហាណាមួយបានកើតឡើងនៅក្នុងការធ្វើដំណើរ ដូចជាឡានខូចឬវង្វេងផ្លូវ ពួកគេនឹងជួយគ្នាដោះស្រាយបញ្ហាដោយគ្មានការខ្លាចរអា។ ការធ្វើបែបនេះបានបង្ហាញពីទំនួលខុសត្រូវដែលពួកគេមានចំពោះគ្នា ដែលជាចំណុចមួយដែលអ្នកគួរតែធ្វើតាម។ លក្ខណៈពិសេសទីបួនគឺការបង្កើតអនុស្សាវរីយ៍ដែលជាកត្តាមួយដ៏សំខាន់សម្រាប់មិត្តភាព។ ការធ្វើដំណើរជាក្រុមបានបង្កើតនូវអនុស្សាវរីយ៍ដែលនឹងនៅជាប់ក្នុងចិត្តអ្នកជារៀងរហូត មិនថានៅពេលដែលអ្នកមានអារម្មណ៍រីករាយឬក៏ពិបាកចិត្តនោះទេ។ អនុស្សាវរីយ៍ទាំងនេះបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់មិត្តភាព ដែលនឹងនៅបន្តជាមួយអ្នករហូតដល់ជីវិតចុងក្រោយ។ ជាចុងក្រោយ ការធ្វើដំណើរជាក្រុមបានជួយឱ្យអ្នកមានអារម្មណ៍ល្អនៅពេលដែលនៅក្បែរមិត្តភក្តិ ពីព្រោះអ្នកមិនចាំបាច់មានការព្រួយបារម្ភនោះទេ។ ទម្លាប់ដើរលេងប្រាសាទគឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើដំណើរជាក្រុមរបស់ប្រជាជនខ្មែរ ដែលត្រូវបានអនុវត្តតាំងពីដូនតា។ ការដើរលេងប្រាសាទមិនមែនគ្រាន់តែជាការទស្សនាអគារបុរាណដែលត្រូវបានបន្សល់ទុកពីដូនតានោះទេ ប៉ុន្តែវាពិតជាការតភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងឫសគល់វប្បធម៌និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ជាតិកម្ពុជា។ នៅពេលដែលមិត្តភក្តិទៅលេងប្រាសាទជាមួយគ្នា ពួកគេអាចរៀនសូត្រពីអតីតកាលរបស់ដូនតា ដែលបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យ។ ពួកគេបានពិភាក្សាអំពីអរិយធម៌ខ្មែរដ៏អស្ចារ្យដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងរចនាបថដ៏ល្អិតល្អន់របស់ប្រាសាទ ដែលបានធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ សកម្មភាពនេះបានជួយឱ្យពួកគេមានអារម្មណ៍ថាមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន ហើយចង់ថែរក្សាវប្បធម៌នេះជារៀងដរាបទៅ។ ការដើរលេងប្រាសាទក៏ជាឱកាសដ៏ល្អមួយសម្រាប់ការថតរូបផងដែរ ដែលជាចំណុចមួយដែលពេញនិយមខ្លាំង។ មិត្តភក្តិអាចថតរូបជាមួយគ្នាដើម្បីទុកជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់ជីវិតរបស់ពួកគេ។ រូបថតទាំងនេះបានក្លាយជាភស្តុតាងមួយដែលបង្ហាញថាពួកគេបានចំណាយពេលល្អជាមួយគ្នា ដែលជាអនុស្សាវរីយ៍ដ៏មិនអាចកាត់ថ្លៃបាន។ ពួកគេក៏អាចថតរូបជាមួយទេសភាពដ៏ស្រស់ស្អាតដែលនៅជុំវិញប្រាសាទផងដែរ ដែលបានបន្ថែមនូវពណ៌និងសម្លេងទៅក្នុងជីវិតរបស់ពួកគេ។ ការថតរូបបានធ្វើឱ្យការធ្វើដំណើរមានភាពសប្បាយរីករាយកាន់តែខ្លាំង ដែលជាកត្តាមួយដ៏សំខាន់សម្រាប់មិត្តភាព។ ក្រៅពីនេះ ការដើរលេងប្រាសាទក៏ជាឱកាសមួយដើម្បីបន្ធូរភាពតានតឹងផងដែរ ដែលជាចំណុចមួយដ៏ល្អសម្រាប់សុខភាពផ្លូវចិត្ត។ ការដើរនៅក្នុងបរិយាកាសស្ងប់ស្ងាត់និងបៃតងខ្ចីបានធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលនិងមានថាមពលដើម្បីប្រឈមមុខនឹងឧបសគ្គបន្តទៀត។ វាជាការលំហែកាយដែលមិនត្រឹមតែសម្រាប់រាងកាយនោះទេ ប៉ុន្តែសម្រាប់ផ្លូវចិត្តផងដែរ។ ការដើរលេងប្រាសាទក៏បានជួយឱ្យអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយធម្មជាតិផងដែរ ដែលជាអ្វីដែលអ្នកមិនអាចរកបាននៅក្នុងទីក្រុង។ វាបានបង្រៀនឱ្យអ្នកឱ្យតម្លៃទៅលើសម្រស់ធម្មជាតិដែលនៅជុំវិញខ្លួន ដែលជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយ។ ជាចុងក្រោយ ទម្លាប់ដើរលេងប្រាសាទបានបង្ហាញពីការឱ្យតម្លៃដែលមនុស្សគ្រប់រូបមានចំពោះប្រវត្តិសាស្ត្រនិងវប្បធម៌របស់ជាតិ។ សកម្មភាពនៃការធ្វើដំណើរជាក្រុមនិងការដើរលេងប្រាសាទបានពង្រឹងមិត្តភាពយ៉ាងច្រើន ដែលជាអ្វីដែលអ្នកគួរតែធ្វើ។ ការធ្វើដំណើររួមគ្នាបានបង្កើតនូវការបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដដែលបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែង។ មិត្តភក្តិតែងតែជួយយកអាសាគ្នាទៅវិញទៅមកនៅពេលដែលមានបញ្ហា ដូចជាការផ្តល់ដំបូន្មានឬការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ។ ពួកគេបានចែករំលែកទឹក អាហារ ឬរបស់របរប្រើប្រាស់ផ្សេងទៀតដោយគ្មានការស្ទាក់ស្ទើរ ដែលបានបង្ហាញពីភាពស្និទ្ធស្នាល។ ការជួយគ្នាទៅវិញទៅមកនេះបានធ្វើឱ្យមិត្តភាពកាន់តែរឹងមាំនិងជ្រាលជ្រៅបំផុត ពីព្រោះអ្នកបានដឹងថា អ្នកមានមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នក។ ការធ្វើបែបនេះបានបង្ហាញថា អ្នកមិនទុកមិត្តភក្តិរបស់អ្នកនៅម្នាក់ឯងនោះទេ ដែលជាអ្វីដែលមិត្តភាពពិតប្រាកដត្រូវការ។ ការថែរក្សាគ្នាទៅវិញទៅមកនៅពេលធ្វើដំណើរក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ផងដែរ។ ឧទាហរណ៍ ការរង់ចាំគ្នាពេលដើរ ការជួយគ្នាពេលឡើងភ្នំ ឬការផ្តល់ការលួងលោមនៅពេលដែលនរណាម្នាក់មានអារម្មណ៍មិនល្អ ដែលបានបង្ហាញពីការស្រលាញ់។ សកម្មភាពតូចតាចទាំងនេះបានបង្ហាញពីការស្រលាញ់និងការគោរពដែលអ្នកមានចំពោះគ្នាទៅវិញទៅមក។ វាក៏ជាឱកាសមួយដើម្បីបង្កើតទំនាក់ទំនងផ្លូវចិត្តដែលមិនអាចបំបែកបាន។ ការនិយាយអំពីការលំបាកក្នុងជីវិត ការចែករំលែកសុបិន្តនិងក្តីសង្ឃឹមបានធ្វើឱ្យមិត្តភក្តិកាន់តែយល់ចិត្តគ្នាច្បាស់។ ពួកគេអាចផ្តល់ដំបូន្មាននិងការលួងលោមចំពោះគ្នាទៅវិញទៅមកពេលត្រូវការ។ ទំនាក់ទំនងផ្លូវចិត្តដ៏ជ្រាលជ្រៅនេះបានធ្វើឱ្យមិត្តភាពមាននិរន្តរភាពនិងយូរអង្វែង។ វាក៏បានជួយឱ្យពួកគេដឹងថា ពួកគេមាននរណាម្នាក់ដែលនៅក្បែរជានិច្ចនៅពេលដែលពួកគេត្រូវការ។ ជាចុងក្រោយ សកម្មភាពទាំងនេះបានជួយពង្រឹងការជឿជាក់ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាព។ ការធ្វើដំណើរជាក្រុមតម្រូវឱ្យមានការជឿជាក់លើគ្នាទៅវិញទៅមក ហើយអ្នកត្រូវជឿជាក់ថា មិត្តភក្តិរបស់អ្នកនឹងជួយអ្នកនៅពេលដែលមានបញ្ហា។ ពួកគេក៏ត្រូវជឿជាក់ថា អ្នកនឹងនៅក្បែរពួកគេជានិច្ច មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ការជឿជាក់នេះបានធ្វើឱ្យមិត្តភាពមានភាពរឹងមាំនិងមិនអាចបំបែកបាន។ វាក៏ជាការបង្ហាញថា ពួកគេអាចពឹងផ្អែកលើគ្នាទៅវិញទៅមក។ សកម្មភាពទាំងនេះបានជួយឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ថាខ្លួនមិនមែននៅម្នាក់ឯងឡើយ ហើយមានអារម្មណ៍កក់ក្តៅ។ វាបានធ្វើឱ្យពួកគេយល់ថា ជីវិតគឺមានតម្លៃជាងមុននៅពេលដែលអ្នកមានមិត្តភក្តិពិតប្រាកដ។ ជាចុងក្រោយ ការធ្វើដំណើរជាក្រុមនិងទម្លាប់ដើរលេងប្រាសាទបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មិត្តភាពខ្មែរ។ វាមិនមែនជាការងារនោះទេ ប៉ុន្តែវាជាការវិនិយោគលើទំនាក់ទំនងដែលអ្នកមានជាមួយមនុស្ស។